អាពាហ៍ពិពាហ៍ គឺជាពិធីមង្គលការដែលធ្វើឡើងក្នុងប្រពៃណី និងច្បាប់របស់ប្រទេសកម្ពុជា ដើម្បីផ្សំផ្គុំបុរសនិងស្ត្រីឲ្យក្លាយជាប្ដីប្រពន្ធ។ ពាក្យ "អាពាហ៍ពិពាហ៍" មានន័យថា "មកនាំត្រឡប់ទៅវិញ" ដែលសម្គាល់ពីការនាំកូនប្រុសមកខាងលំនៅកូនស្រី និងការនាំកូនស្រីទៅខាងលំនៅកូនប្រុសវិញ ក្នុងពិធីរៀបមង្គលការ។ លក្ខខណ្ឌនៃអាពាហ៍ពិពាហ៍ត្រូវបានធ្វើឡើងតាមច្បាប់ ដែលកំណត់អាយុរៀបការប្រហែលពី ១៨ ឆ្នាំឡើងទៅ។ ចំំណែកឯអ្នកដែលមានអាយុ ១៦ ឆ្នាំដល់ក្រោម ១៨ ឆ្នាំអាចរៀបបាន បើមានការយល់ព្រមពីមេបា ឬអ្នកអាណាព្យាបាល។ មនុស្សដែលធ្លាប់រៀបការមុនហើយ មិនអាចរៀបអាពាហ៍ពិពាហ៍បានម្តងទៀតឡើយ លុះត្រាតែមានសំបុត្រលែងលះដោយច្បាប់។ ការរៀបអាពាហ៍ពិពាហ៍ត្រូវបានចុះបញ្ជី និងមានសំបុត្រផ្លូវការពីមន្ត្រីអត្រានុកូលដ្ឋាន ដើម្បីមានសុពលភាពតាមច្បាប់។ សារៈសំខាន់នៃអាពាហ៍ពិពាហ៍ជាការសាងសង់គ្រួសារដែលទទួលស្គាល់ពីច្បាប់ ប្រពៃណី និងសង្គម។ ការរៀបអាពាហ៍ពិពាហ៍តាមផ្លូវច្បាប់ផ្តល់សុវត្ថិភាពផ្លូវចិត្តដល់គូស្វាមីភរិយា ក្នុងការបន្តពូជពង្សត្រកូល និងការចិញ្ចឹមកូន។ ការរៀបអាពាហ៍ពិពាហ៍ ជាសញ្ញានៃការចាប់ផ្តើមជីវិតគ្រួសារ និងទទួលខុសត្រូវរួមគ្នារស់នៅក្នុងសង្គម។ ពិធីរៀបអាពាហ៍ពិពាហ៍ត្រូវបានរៀបចំដោយមានការអញ្ជើញសាច់ញាតិ និងភ្ញៀវ ដើម្បីធានាថាគូស្វាមីភរិយាថ្មីទទួលបានដំបូន្មាន និងការគាំទ្រពី គ្រួសារ និងសហគមន៍។ ការរៀបអាពាហ៍ពិពាហ៍តាមប្រពៃណីខ្មែរជាការសាងសង់គ្រួសារដែលទទួលស្គាល់ពីច្បាប់ ប្រពៃណី និងសង្គម ដើម្បីបង្កើតគ្រួសារថ្មីមួយដែល មានស្ថេរភាព និងបន្តពូជពង្សវង្សត្រកូល។ ការរៀបអាពាហ៍ពិពាហ៍ ជាសារប្រកាសជាសាធារណៈថា បុរស និងស្ត្រី គឺជាស្វាមីភរិយានឹងគ្នា ដោយមានការដឹងឮពីសាធារណជន និងសាច់ញាតិ។ វាបង្ហាញថាពួកគេនឹង ចាប់ផ្តើមជីវិតគ្រួសារថ្មីដែលមានទំនួលខុសត្រូវរួមគ្នា ជាការរួមរស់ដោយខ្លួនឯង លែងពឹងផ្អែកលើម្ដាយឪពុកទៀតហើយ។ ពិធីរៀបអាពាហ៍ពិពាហ៍តាមប្រពៃណីមានលំដាប់ប្រពៃណីជាច្រើន ដូចជា ពិធីសំពះ បំពាក់ចិញ្ចៀន ចងដៃ និងបង្វិលពពិល ដែលបង្ហាញពី ទំនៀមទម្លាប់។ ការរៀបអាពាហ៍ពិពាហ៍តាមប្រពៃណីគឺជាទំនៀមទម្លាប់បុរាណដែលជាសារប្រកាសពីស្នេហា និងការចាប់ផ្តើមជីវិតគ្រួសារថ្មី។ លើសពីនេះទៅទៀតការចុះបញ្ជីអាពាហ៍ពិពាហ៍និងទំនៀមទម្លាប់ស្របច្បាប់ គឺជាជំហានសំខាន់ក្នុងការធ្វើអោយអាពាហ៍ពិពាហ៍មានសុពលភាព ផ្លូវច្បាប់ និងត្រូវបានទទួលស្គាល់ ដោយរដ្ឋ។ អាពាហ៍ពិពាហ៍ត្រូវបានកំណត់ជាកិច្ចសន្យាដែលមានអានុភាពផ្លូវច្បាប់ ពេលដែលបានធ្វើឡើងស្របតាមក្បួនខ្នាត និងបានចុះបញ្ជីជាផ្លូវការនៅ មន្ទីរអត្រានុកូលដ្ឋាន។ ការចុះបញ្ជីនេះធ្វើឡើងដោយមន្ត្រីអត្រានុកូលដ្ឋាននៅឃុំ ឬសង្កាត់ ដែលត្រូវប្រកាសផ្សាយជាសាធារណៈ ដោយបិទប័ណ្ណប្រកាសនៅលំនៅរបស់ ភរិយា និងប្ដី។ អាពាហ៍ពិពាហ៍ជួយធានាថាការរៀបការនោះមានសុពលភាពផ្លូវច្បាប់ និងមានសិទ្ធិ និងកាតព្វកិច្ចត្រឹមត្រូវចំពោះគូស្វាមីភរិយា និងកូនៗ។ ការចុះបញ្ជីផងដែរជួយការពារសេរីភាពនៃការរៀបការដោយហាមឃាត់ការបង្ខំឬរារាំងការរៀបការដោយមិនសមរម្យ។ ជាពិសេសដើម្បីធ្វើការចុះបញ្ជីអាពាហ៍ពិពាហ៍ឲ្យស្របនឹងច្បាប់ និងប្រពៃណីយើងត្រូវអនុវត្តន៍ជាច្រើន។ ការបំពេញលក្ខខណ្ឌច្បាប់បុរសនិងស្ត្រីដែលចង់រៀបអាពាហ៍ពិពាហ៍ ត្រូវមានអាយុ១៨ឆ្នាំឡើងទៅ និងមានសិទ្ធិពេញលេញក្នុងការសម្រេចចិត្ត រៀបដោយមិនមានការបង្ខំពីភាគីផ្សេង។ អាពាហ៍ពិពាហ៍គឺជាកិច្ចសន្យាដែលមិនអាចរំលាយដោយទំនើងចិត្តផ្ទាល់ខ្លួនបានទេ ត្រូវធ្វើឡើងស្របតាមក្បួនខ្នាតដែលចែងក្នុងច្បាប់។ មួយវិញទៀតការរៀបចំឯកសារត្រូវរៀបចំឯកសារផ្ទាល់ខ្លួនរបស់ប្ដីប្រពន្ធ ដូចជា លិខិតសញ្ជាតិ កាតបណ្ដាញ និងឯកសារផ្សេងៗដែលត្រូវការ។ មានការបង្ហាញព័ត៌មានអំពីត្រកូល ឈ្មោះ អាយុ មុខរបរ និងទីលំនៅរបស់ប្ដីប្រពន្ធ និងឪពុកម្ដាយ បើស្លាប់ត្រូវចុះថាស្លាប់។ ការធ្វើពិធីអាពាហ៍ពិពាហ៍តាមប្រពៃណីជាការរៀបចំពិធីមង្គលការតាមប្រពៃណីខ្មែរ ដូចជាពិធីសំពះ បំពាក់ចិញ្ចៀន ចងដៃ និងបង្វិលពពិល ដើម្បី បំពេញស្នេហា និងការចាប់ផ្តើមជីវិតគ្រួសារថ្មី។ ចំំណែកឯការដាក់ពាក្យ និងប្រកាសអាពាហ៍ពិពាហ៍វិញត្រូវដាក់ពាក្យចុះបញ្ជីអាពាហ៍ពិពាហ៍នៅមន្ទីរអត្រានុកូលដ្ឋានឃុំ ឬសង្កាត់ ដែលជាមន្ត្រីផ្លូវ ការមានសិទ្ធិចុះបញ្ជី។ មន្ត្រីនឹងប្រកាសផ្សាយជាសាធារណៈដោយបិទប័ណ្ណប្រកាសនៅលំនៅរបស់ភរិយា និងទីស្នាក់ការឃុំសង្កាត់របស់ប្ដី និងភរិយា ដើម្បីឲ្យសហគមន៍ បានដឹង។ ការទទួលសំបុត្រចុះបញ្ជីគឺបន្ទាប់ពីពិធី និងការប្រកាសផ្សាយរួច អ្នករៀបអាពាហ៍ពិពាហ៍នឹងទទួលបានសំបុត្រផ្លូវការពីរដ្ឋ ដែលបញ្ជាក់ស្ថានភាព គ្រួសារត្រឹមត្រូវ និងមានសុពលភាពផ្លូវច្បាប់។ ជាពិសេសការគោរពសិទ្ធិ និងទំនួលខុសត្រូវរបស់គូស្វាមីភរិយាត្រូវគោរពសិទ្ធិ និងទំនួលខុសត្រូវរួមគ្នា ក្នុងការរួមរស់ និងចិញ្ចឹមកូន ដើម្បីបន្តពូជ វង្សត្រកូល និងការរស់នៅក្នុងសង្គម។ សរុបសេចក្តីមកការរៀបអាពាហ៍ពិពាហ៍តាមប្រពៃណី និងច្បាប់ស៊ីវិលកម្ពុជា គឺជាពិធីមង្គលការសំខាន់ដែលបង្កើតគ្រួសារថ្មីដោយមានស្ថេរភាព និង សុពលភាពផ្លូវច្បាប់។ ការចុះបញ្ជីអាពាហ៍ពិពាហ៍នៅមន្ទីរអត្រានុកូលដ្ឋាន ជាជំហានចាំបាច់ដែលធានាថា ការរៀបការនោះត្រូវបានទទួលស្គាល់ដោយរដ្ឋ។ ពិធីនេះមិនត្រឹមតែជាការប្រកាសស្នេហា និងការចាប់ផ្តើមជីវិតគ្រួសារថ្មីប៉ុណ្ណោះទេ ប៉ុន្តែជាការរួមរស់ដោយមានការគោរពច្បាប់ និងប្រពៃណី ដែល ជួយបង្កើតសម្ព័ន្ធភាពរឹងមាំរវាងគ្រួសារ និងសហគមន៍ក្នុងសង្គមខ្មែរ។